នៅពេលបច្ចុប្បន្ន មានសៀវភៅជាច្រើនដែលបានសរសេរអំពីប្រាសាទអង្គរវត្ត និងប្រវត្តិសាស្ត្រខ្មែរ។ សៀវភៅទាំងនេះត្រូវបាននិពន្ធឡើងដោយអ្នកជំនាញ អ្នកប្រវត្តិវិទូ និងអ្នកស្រាវជ្រាវបរទេសជាច្រើនរូប។ ដូចជាសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ដែលនិពន្ធដោយលោក ដេវីត ភី ឆេនឡឺ David P. Chandler ជាអ្នកប្រវត្តិវិទូជនជាតិអាមេរិកដ៏ល្បីល្បាញ ដែលបានចំណាយពេលស្ទើរពេញមួយជីវិតរបស់គាត់ដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រកម្ពុជា។ លោកត្រូវបានគេចាត់ទុកជាអ្នកជំនាញដ៏កំពូលម្នាក់ក្នុងវិស័យនេះ។ សៀវភៅនេះបានរៀបរាប់ពីប្រវត្តិសាស្ត្រកម្ពុជាតាំងពីសម័យដើមរហូតដល់សម័យបច្ចុប្បន្ន។ លោក Chandler បានប្រើប្រាស់ភស្តុតាងប្រវត្តិសាស្ត្រ និងការស្រាវជ្រាវយ៉ាងស៊ីជម្រៅដើម្បីបង្ហាញពីការរីកចម្រើន និងការដួលរលំនៃចក្រភពខ្មែរ រួមទាំងប្រវត្តិសាស្ត្រដ៏ជូរចត់នៃរបបខ្មែរក្រហមផងដែរ។ សៀវភៅនេះត្រូវបានបកប្រែជាភាសាខ្មែរ និងត្រូវបានគេចាត់ទុកជាឯកសារយោងដ៏សំខាន់សម្រាប់អ្នកសិក្សាប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ The Temples of Angkor: A Guide to the Temples and Monuments ក៏បានសរសេរឡើងទុកជាឯកសារ។ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយអ្នកបុរាណវិទូដ៏ល្បីល្បាញពីររូបគឺលោក ហ្សក សឺដេស George Coedès និងលោកស្រី ម៉ាដេលីន ជីតូ Madeleine Giteau។ សៀវភៅនេះមិនត្រឹមតែជាការណែនាំសម្រាប់ទេសចរណ៍នោះទេ ប៉ុន្តែវាក៏ជាសៀវភៅឯកសារដ៏សំខាន់ផងដែរ។ វាបានរៀបរាប់ពីប្រវត្តិសាស្ត្រ ការស្ថាបនា និងរចនាបថនៃប្រាសាទនីមួយៗនៅតំបន់អង្គរ។ សៀវភៅនេះបានពន្យល់លម្អិតអំពីចម្លាក់នៅតាមជញ្ជាំង និងរឿងរ៉ាវដែលបានបង្ហាញនៅលើចម្លាក់ទាំងនោះ។ ទន្ទឹមនឹងនេះក៏មានសៀវភៅមួយទៀតផងដែរ គឺ សៀវភៅ អាណាចក្រខ្មែរ ដែលនិពន្ធដោយលោក ម៉ៃឃើល ឌី ខូ Michael D. Coe ជាអ្នកជំនាញជនជាតិអាមេរិក។ សៀវភៅនេះបានរៀបរាប់ពីប្រវត្តិសាស្ត្រចក្រភពខ្មែរតាំងពីសម័យមុនអង្គររហូតដល់ការដួលរលំនៃចក្រភព។ វាបានបង្ហាញពីការរីកចម្រើននៃវប្បធម៌ សាសនា និងបច្ចេកទេសស្ថាបនាដ៏អស្ចារ្យរបស់ខ្មែរ។ នៅក្នុងសៀវភៅនោះ លោក ខូ Coe ក៏បានពន្យល់ផងដែរអំពីមូលហេតុដែលនាំឲ្យចក្រភពខ្មែរដួលរលំ។ សៀវភៅដែលបានរៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រវត្តិសាស្ត្រខ្មែរ មិនមែនគ្រាន់តែជាការរៀបរាប់ពីហេតុការណ៍ក្នុងអតីតកាលនោះទេ ប៉ុន្តែវាបានបង្ហាញពីទិដ្ឋភាពសំខាន់ៗជាច្រើន ដែលធ្វើឲ្យយើងយល់កាន់តែច្បាស់ពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា។ ដែលសៀវភៅទាំងនោះបានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់ចក្រភពខ្មែរតាំងពីការចាប់ផ្ដើម ការរីកចម្រើន និងការដួលរលំ។ វាមិនត្រឹមតែនិយាយពីការសាងសង់ប្រាសាទដ៏មហិមានោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការគ្រប់គ្រងរបស់ស្ដេចល្បីៗនាសម័យអង្គរ និងការរៀបចំប្រព័ន្ធសង្គមដ៏ល្អប្រសើរផងដែរ។ សៀវភៅទាំងនេះបានបង្ហាញពីឥទ្ធិពលដ៏ជ្រាលជ្រៅនៃសាសនាទៅលើវប្បធម៌ខ្មែរផងដែរ។ វាបានរៀបរាប់ពីការផ្លាស់ប្ដូរជំនឿពី សាសនាហិណ្ឌូ មកព្រះពុទ្ធសាសនា ហើយបានពន្យល់ពីអត្ថន័យនៃចម្លាក់នៅតាមជញ្ជាំងប្រាសាទ ដែលបានរៀបរាប់ពីរឿងរ៉ាវរបស់ព្រះនានា និងរឿងមហាភារតៈ។ លើសពីនេះទៅទៀតសៀវភៅទាំងនេះបានពន្យល់លម្អិតអំពីបច្ចេកទេស និងរចនាបថដ៏អស្ចារ្យនៃការសាងសង់ប្រាសាទអង្គរវត្ត។ វាមិនមែនគ្រាន់តែជាប្រាសាទសាសនានោះទេ ប៉ុន្តែវាជាស្នាដៃសិល្បៈ និងស្ថាបត្យកម្មដ៏ល្អឯក។ ការបានឃើញរូបភាព និងការរៀបរាប់ក្នុងសៀវភៅទាំងនោះជួយឲ្យយើងយល់ថា តើបុព្វបុរសខ្មែរមានភាពវៃឆ្លាតយ៉ាងណាក្នុងការសាងសង់ប្រាសាទដែលនៅសល់រហូតមកដល់សព្វថ្ងៃ។ សម្រាប់ការអានសៀវភៅទាំងនេះជួយឲ្យយើងយល់ដឹងពី ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា។ យើងអាចរៀនពីរបៀបដែលចក្រភពខ្មែរបានរីកចម្រើន និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រនានា។ ចំណេះដឹងនេះមិនអាចរកបានដោយគ្រាន់តែមើលឃើញរូបភាពនោះទេ ប៉ុន្តែវាទាមទារការសិក្សាដើម្បីយល់ពីអត្ថន័យជ្រាលជ្រៅនៃស្នាដៃទាំងនោះ។ ការអានសៀវភៅទាំងនេះជួយឲ្យយើងមានការយល់ដឹងកាន់តែច្បាស់ពីអត្តសញ្ញាណជាតិ។ ការបានដឹងពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរជួយឲ្យយើងមាន មោទនភាពចំពោះជាតិសាសន៍របស់ខ្លួន ហើយមានការស្រឡាញ់ និងការគោរពចំពោះមរតកវប្បធម៌ដែលនៅសល់រហូតមកដល់បច្ចុប្បន្ន។ សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ការអានសៀវភៅទាំងនេះគឺជាប្រភពដ៏ល្អបំផុត។ វាជាឯកសារយោងដ៏សំខាន់ដែលបានកត់ត្រាពីប្រវត្តិសាស្ត្រ និងការអភិវឌ្ឍន៍របស់កម្ពុជា។ ការសិក្សាតាមរយៈសៀវភៅជួយឲ្យពួកគេអាចធ្វើការ សិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ និងមានលក្ខណៈវិទ្យាសាស្ត្រ។